ប្រទេសកម្ពុជាមានបណ្តាញផ្លូវទឹកដ៏សម្បូរបែប ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ ក្នុងចំណោមប្រព័ន្ធផ្លូវទឹកទាំងនោះ បឹងទន្លេសាប គឺជាបេះដូងដ៏សំខាន់ និងជាធនធានធម្មជាតិដ៏អស្ចារ្យបំផុតមួយរបស់កម្ពុជា។ បឹងទន្លេសាបមិនត្រឹមតែជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធអេកូឡូស៊ីប្លែកពីគេ ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាតំបន់បម្រុងជីវមណ្ឌលទៀតផង។ បឹងទន្លេសាបមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា។ វាត្រូវបានភ្ជាប់ទៅនឹងទន្លេមេគង្គតាមរយ ទន្លេសាបដែលមានប្រវែងប្រហែល ១២០ គីឡូម៉ែត្រ។ លក្ខណៈពិសេសប្លែកបំផុតរបស់បឹងនេះគឺ បាតុភូតទឹកឡើងទឹកស្រក ប្រចាំឆ្នាំ។ នៅរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា បឹងទន្លេសាបមានទំហំប្រមាណ ២.៥០០ ទៅ ៣.០០០ គីឡូម៉ែត្រការ៉េ។ កម្រិតទឹកនៅក្នុងបឹងមានកម្រិតទាប ដែលធ្វើឲ្យផ្ទៃដីជាច្រើនក្លាយជាវាលស្មៅ ឬដីកសិកម្ម។ ប៉ុន្តែនៅរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា កម្រិតទឹកទន្លេមេគង្គចាប់ផ្តើមកើនឡើងយ៉ាងគំហុក។ ដោយសារកម្រិតទឹកទន្លេមេគង្គខ្ពស់ជាងកម្រិតទឹកបឹង ទិសដៅលំហូរទឹកក៏បានផ្លាស់ប្តូរ។ ទឹកពីទន្លេមេគង្គបានហូរត្រឡប់ចូលទៅក្នុងបឹងទន្លេសាបតាមរយៈទន្លេសាប។ បាតុភូតនេះធ្វើឲ្យទំហំបឹងទន្លេសាបរីកធំរហូតដល់ទៅជាង ១៦.០០០ គីឡូម៉ែត្រការ៉េ។ ជម្រៅទឹកក៏កើនឡើងពីប្រហែល ១ ម៉ែត្រ ទៅដល់ ១០ ម៉ែត្រ ឬច្រើនជាងនេះ។ ការរីកធំធាត់នៃផ្ទៃបឹងនេះបានលិចលង់តំបន់ព្រៃលិចទឹក និងវាលទំនាបជុំវិញ។ បាតុភូតទឹកឡើងទឹកស្រកនេះមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់ប្រជាជន។ ទឹកដែលហូរចូលបឹងបាននាំមកនូវសារធាតុចិញ្ចឹម និងដីល្បាប់ដ៏សម្បូរបែប។ វាបានបង្កើតជាកន្លែងបង្កាត់ពូជ និងមជ្ឈមណ្ឌលលូតលាស់ដ៏ល្អឥតខ្ចោះសម្រាប់ប្រភេទត្រីទឹកសាបរាប់រយប្រភេទ។ បឹងទន្លេសាបត្រូវបានគេស្គាល់ថាជា កញ្ឆក់ត្រី ដ៏ធំបំផុតមួយនៅលើពិភពលោក។ ប្រជាជនរាប់លាននាក់ដែលរស់នៅជុំវិញបឹង និងតាមដងទន្លេសាបពឹងផ្អែកទាំងស្រុងលើធនធានជលផលនេះសម្រាប់ជាអាហារ និងជាប្រភពចំណូល។ ក្រៅពីត្រី បឹងទន្លេសាបក៏ជាជម្រកដ៏សំខាន់សម្រាប់ប្រភេទសត្វស្លាបជាច្រើនប្រភេទ រួមទាំងប្រភេទសត្វកម្រដែលជិតផុតពូជ។ ព្រៃលិចទឹកដែលព័ទ្ធជុំវិញបឹងដើរតួនាទីជាតំបន់បណ្តុះកូនត្រី និងជាកន្លែងជ្រករបស់សត្វព្រៃ។ ប្រព័ន្ធផ្លូវទឹកនេះក៏ជាផ្លូវគមនាគមន៍ដ៏សំខាន់ផងដែរ។ ភូមិអណ្តែតទឹក និងផ្ទះបណ្តែតទឹកជាច្រើនត្រូវបានសង់ឡើងលើបឹង ដែលបង្ហាញពីរបៀបរស់នៅប្លែកពីគេរបស់ប្រជាជន។